កាលពីសម័យមុនការជួបជុំគ្នា គឺជារឿងដ៏សំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរគ្រប់រូប។ មនុស្សម្នានៅក្នុងភូមិជិតខាងតែងតែផ្ដល់តម្លៃខ្ពស់បំផុតដល់ការរស់នៅបែបសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងអ្នកភូមិមានភាពស្មោះត្រង់ និងស៊ីជម្រៅបំផុតព្រោះពួកគាត់ចំណាយពេលសម្លឹងមើលមុខគ្នាជានិច្ច។ រាល់ពេលមានកិច្ចការងារអ្វីមួយកើតឡើងអ្នកភូមិទាំងឡាយតែងតែមកជួយគ្នាដោយមិនមានការគិតប្រាក់កាសឡើយ។ វត្តអារាម គឺជាមជ្ឈមណ្ឌលដ៏មានឥទ្ធិពលបំផុតក្នុងការសម្របសម្រួល និងដោះស្រាយរាល់វិវាទផ្សេងៗក្នុងសហគមន៍។ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិតែងតែដើរតួជាអ្នកអប់រំ និងណែនាំផ្លូវល្អដល់ក្មេងជំនាន់ក្រោយក្នុងពេលជួបជុំគ្នា។ ព័ត៌មានផ្សេងៗត្រូវបានផ្សព្វផ្សាយតាមរយៈការនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយប្រកបដោយភាពស្និទ្ធស្នាលបំផុត។ សំឡេងជួងវត្តដែលបន្លឺឡើង គឺជាសញ្ញាណដ៏សំខាន់សម្រាប់ហៅអ្នកភូមិឱ្យមកប្រមូលផ្ដុំគ្នាដើម្បីប្រឹក្សាការងារ។ វប្បធម៌ជួយកម្លាំងគ្នាទៅវិញទៅមកក្នុងការធ្វើស្រែចម្ការ គឺជាចំណងដ៏រឹងមាំដែលចងភ្ជាប់ចិត្តមនុស្សគ្រប់គ្នា។ នៅពេលរដូវច្រូតកាត់ម្ដងៗអ្នកភូមិម្នាក់ៗតែងតែត្រៀមខ្លួនជានិច្ច ដើម្បីទៅជួយគ្នាដោយសេចក្ដីរីករាយបំផុត។ ស្នាមញញឹមនិងការសើចក្អាកក្អាយតែងតែមានវត្តមានជានិច្ចនៅគ្រប់ទីកន្លែងដែលមានការប្រមូលផ្ដុំមនុស្សច្រើនកុះករ។ ការលេងល្បែងប្រជាប្រិយខ្មែរ គឺជាឧបករណ៍ដ៏អស្ចារ្យបំផុតសម្រាប់តភ្ជាប់មិត្តភាព និងសេចក្ដីសុខរបស់មនុស្សក្នុងភូមិ។ ក្មេងចាស់ប្រុសស្រីតែងតែលេងកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយនៅតាមទីលានវត្តអារាមនាពេលយប់ខែភ្លឺច្បាស់។ ម្ហូបអាហារដែលធ្វើឡើងដោយដៃអ្នកភូមិផ្ទាល់មានរសជាតិឈ្ងុយឆ្ងាញ់ និងមានអត្ថន័យជ្រាលជ្រៅសម្រាប់សហគមន៍។ ស្ត្រីនៅក្នុងភូមិតែងតែជួបជុំគ្នា ដើម្បីជួយស្លស្លុក និងធ្វើនំអន្សមក្នុងពិធីបុណ្យទានផ្សេងៗតាមទំនៀមទម្លាប់។ ចំណេះដឹងនិងបច្ចេកទេសធ្វើម្ហូបត្រូវបានចែករំលែកដោយឥតលាក់លៀមក្នុងអំឡុងពេលដែលពួកគាត់កំពុងធ្វើការងារ។ ការគោរពឋានានុក្រមនិងអ្នកមានគុណ គឺជាច្បាប់ដែលមិនទាន់សរសេរតែគ្រប់គ្នាអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនបំផុត។ ពាក្យសម្ដីរបស់ព្រឹទ្ធាចារ្យមានទម្ងន់ណាស់ ហើយគ្រប់គ្នាជឿស្ដាប់តាមការណែនាំទាំងនោះដោយក្តីគោរពជាទីបំផុត។ ទីកន្លែងសម្រាប់អង្គុយជជែកគ្នាលេង គឺនៅក្រោមម្លប់ឈើដ៏ត្រជាក់ត្រជុំ ឬនៅតាមមាត់ស្ទឹងដែលមានខ្យល់បរិសុទ្ធ។ បរិយាកាសធម្មជាតិដ៏ស្រស់បំព្រងធ្វើឱ្យការសន្ទនាគ្នាមានភាពធូរស្រាល និងមិនមានភាពតានតឹងក្នុងចិត្តឡើយ។ មនុស្សសម័យនោះមានពេលវេលាច្រើនសម្រាប់គ្នាទៅវិញទៅមកដោយមិនបារម្ភពីរឿងសាររំខាន ឬការងារប្រញាប់ពេកនោះទេ។ ការអង្គុយជុំគ្នាជុំវិញភ្នក់ភ្លើងនាពេលរដូវរងារ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការនិទានរឿងព្រេងឱ្យកូនចៅស្ដាប់។ ជំនឿនិងទំនៀមទម្លាប់ត្រូវបានផ្ទេរពីជំនាន់មួយទៅជំនាន់មួយទៀតតាមរយៈការតំណាលរឿងរ៉ាវក្នុងពេលជួបជុំគ្នា។ ជីវិតរស់នៅបែបសាមញ្ញបានបង្កើតឱ្យមានភាពស្ងប់សុខ និងសេចក្ដីថ្លៃថ្នូរនៅក្នុងចិត្តរបស់មនុស្សគ្រប់រូបជានិច្ច។ សកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិសុទ្ធសឹងតែបង្កប់នូវអត្ថន័យនៃសាមគ្គីភាព និងការចេះជួយទុក្ខធុរៈគ្នា។ មិនថាមានការលំបាកយ៉ាងណាក៏ដោយអ្នកភូមិតែងតែរួមសុខរួមទុក្ខជាមួយគ្នាជានិច្ចមិនដែលបោះបង់គ្នាឡើយ។ រោងការឬរោងបុណ្យ គឺជាកន្លែងដែលយុវជននិងយុវតីបានជួបមុខគ្នា ហើយចាប់ផ្ដើមបង្កើតនូវចំណងមិត្តភាពថ្មីៗ។ កិច្ចការងាររួមនៅក្នុងសហគមន៍ត្រូវបានចាត់ទុកថា ជាកាតព្វកិច្ចដ៏វិសេសវិសាលដែលគ្រប់គ្នាត្រូវតែចូលរួមទាំងអស់គ្នា។ ការចែករំលែកម្ហូបអាហារតិចតួចដល់អ្នកជិតខាង គឺជាសកម្មភាពដ៏សាមញ្ញតែពោរពេញដោយទឹកចិត្តសប្បុរសធម៌បំផុត។ ភាពស្និទ្ធស្នាលរវាងមនុស្ស និងមនុស្សបានធ្វើឱ្យបញ្ហាធំៗប្រែជាតូចហើយបញ្ហាតូចៗប្រែជាសូន្យក្នុងសហគមន៍។ រាល់ការសម្រេចចិត្តសំខាន់ៗក្នុងភូមិតែងតែធ្វើឡើងតាមរយៈការពិគ្រោះយោបល់គ្នាទៅវិញទៅមកដោយភាពត្រឹមត្រូវ។ កម្លាំងសាមគ្គី គឺជាគ្រឹះដ៏រឹងមាំបំផុតដែលជួយឱ្យភូមិឃុំមានសុវត្ថិភាព និងការអភិវឌ្ឍតាមបែបធម្មជាតិពិតៗ។ ការរស់នៅដោយពឹងផ្អែកលើគ្នាទៅវិញទៅមកបានបង្រៀនឱ្យមនុស្សចេះអត់ឱន និងអធ្យាស្រ័យឱ្យគ្នាជានិច្ច។ មនោសញ្ចេតនាបងប្អូនភូមិផងរបងជាមួយគ្នាមានតម្លៃខ្លាំងជាងទ្រព្យសម្បត្តិមាសប្រាក់ទៅទៀត។ ពេលមាននរណាម្នាក់ឈឺថ្កាត់អ្នកភូមិជិតខាងតែងតែមកសួរនាំសុខទុក្ខ និងជួយដោះស្រាយបញ្ហាភ្លាមៗដោយចិត្តស្មោះ។ សម្រស់នៃជីវិតកាលពីដើម គឺស្ថិតនៅលើការចេះចែករំលែកសេចក្ដីសុខតិចតួចឱ្យគ្នាទៅវិញទៅមកក្នុងសង្គមខ្មែរ។ ទំនៀមទម្លាប់នៃការជួបជុំគ្នាធ្វើបុណ្យទានបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ការជជែកគ្នាលេងនៅក្រោមផ្ទះនាពេលល្ងាច គឺជាពេលវេលាដែលគ្រួសារនីមួយៗបានបង្ហាញពីក្តីស្រឡាញ់ដល់គ្នា។ សហគមន៍កាលពីមុនប្រៀបដូចជាគ្រួសារធំមួយដែលសមាជិកគ្រប់រូបសុទ្ធតែស្គាល់គ្នាមានចិត្តមានថ្លើមដូចគ្នា។ សេចក្ដីថ្លៃថ្នូររបស់មនុស្សត្រូវបានវាស់វែងតាមរយៈអាកប្បកិរិយា និងការចេះគោរពចាស់ទុំនៅក្នុងការជួបជុំគ្នា។ ភូមិដ្ឋាននីមួយៗតែងតែមានភាពរស់រវើកដោយសារតែមានសកម្មភាពជួបជុំគ្នាជាប្រចាំមិនដែលដាច់ចង្វាក់ឡើយ។ ការនិយាយស្ដីប្រកបដោយសុជីវធម៌និងភាពទន់ភ្លន់ គឺជាចំណុចពិសេសដែលធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំឡើង។ ពិធីបុណ្យភូមិ គឺជាឱកាសដ៏វិសេសវិសាលបំផុតដែលនាំឱ្យមនុស្សមកពីទីជិតទីឆ្ងាយបានជួបមុខគ្នាដោយរីករាយ។ ទឹកចិត្តដ៏បរិសុទ្ធរបស់អ្នកភូមិបានធ្វើឱ្យការរស់នៅជួបជុំគ្នាមានភាពកក់ក្ដៅខ្លាំងណាស់ទោះបីមិនមានមាសប្រាក់។ ការរៀបចំពិធីផ្សេងៗតាមបែបបុរាណតែងតែមានការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់យុវជនក្នុងភូមិទាំងអស់។ យុវជនសម័យមុនចេះយល់ដឹងពីតម្លៃនៃវប្បធម៌ និងចេះជួយការងារចាស់ទុំដោយមិនចាំបាច់មានការបង្ខិតបង្ខំឡើយ។ សកម្មភាពទាំងឡាយនៅក្នុងសហគមន៍សុទ្ធតែឆ្លុះបញ្ចាំងពីដួងព្រលឹងជាតិខ្មែរដែលស្រឡាញ់សន្តិភាពនិងសាមគ្គី។ ការសន្ទនាគ្នាដោយផ្ទាល់មាត់ជួយឱ្យមនុស្សយល់ចិត្តគ្នាបានច្បាស់ជាងការប្រើប្រាស់សារសរសេរតាមទូរស័ព្ទ។ ភាពជាអ្នកជិតខាងល្អត្រូវបានបង្ហាញតាមរយៈការជួយមើលថែកូនចៅឱ្យគ្នាទៅវិញទៅមកនៅពេលឪពុកម្ដាយរវល់ការងារ។ ការរស់នៅដោយមានសណ្ដាប់ធ្នាប់និងការផ្ដល់តម្លៃឱ្យគ្នា គឺជាមរតកដ៏មានតម្លៃដែលបុព្វបុរសបានបន្សល់ទុកឱ្យ។ រាល់ការជួបជុំគ្នាតែងតែបញ្ចប់ទៅដោយការយោគយល់ និងការសន្យាថានឹងជួយគ្នាជានិច្ចនៅពេលមានតម្រូវការចាំបាច់។ សាមគ្គីភាពក្នុងសហគមន៍បានក្លាយជាកម្លាំងចលករដ៏អស្ចារ្យសម្រាប់ការកសាង និងការពារភូមិដ្ឋានឱ្យមានសុខសន្តិភាព។ ការរស់នៅជាមួយធម្មជាតិ និងការជួបជុំគ្នាបែបសាមញ្ញបានជួយកាត់បន្ថយភាពតានតឹង និងបង្កើនសុខភាពផ្លូវចិត្ត។ ចិត្តគំនិតដែលចេះជួយគ្នាបានធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនខ្មែរមានភាពស្រស់បំព្រង និងមានអត្ថន័យជ្រាលជ្រៅ។ ការអង្គុយស្ដាប់ធម៌នៅវត្តអារាមនាថ្ងៃសីល គឺជាការជួបជុំបែបផ្លូវចិត្តដែលជួយឱ្យមនុស្សមានចិត្តស្ងប់និងបរិសុទ្ធ។ រាល់ការជួបជុំមិនដែលមើលរំលងនូវសេចក្ដីសុខរបស់អ្នកដទៃឡើយ ព្រោះគ្រប់គ្នាគឺជាផ្នែកមួយនៃសហគមន៍តែមួយ។ ភាពរឹងមាំនៃភូមិឃុំកើតចេញពីការជឿទុកចិត្តគ្នា និងការគោរពតាមការសម្រេចចិត្តរួមរបស់សមាជិកក្នុងក្រុមជានិច្ច។ ទំនាក់ទំនងដែលមានភាពស៊ីជម្រៅកាលពីមុនបានធ្វើឱ្យមនុស្សរស់នៅដោយមិនមានភាពឯកោ ឬមានអារម្មណ៍ថាបាត់បង់ឡើយ។ ការចូលរួមក្នុងសកម្មភាពសង្គម គឺជាកិត្តិយសដ៏ធំធេងសម្រាប់បុគ្គលម្នាក់ៗនៅក្នុងភូមិដែលខ្លួនកំពុងរស់នៅជានិច្ច។ ភាពសប្បុរសធម៌និងការចេះចែករំលែកបានក្លាយជាដង្ហើមនៃជីវិតសម្រាប់ប្រជាជនខ្មែរតាំងពីដើមរៀងរហូតមក។ ការជួបជុំគ្នាដើម្បីរៀបចំម្ហូបអាហារសម្រាប់ពិធីបុណ្យ គឺជាពេលវេលាដ៏រីករាយដែលបង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ។ ជីវិតដែលមិនប្រញាប់ប្រញាល់ពេកបានអនុញ្ញាតឱ្យមនុស្សម្នាក់ៗមានឱកាសសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមកបានច្បាស់។ ការផ្ដល់តម្លៃដល់មនុស្សចាស់ គឺជាចំណុចស្នូលនៃការអប់រំក្នុងគ្រួសារខ្មែរដែលមិនដែលប្រែប្រួលតាមពេលវេលាឡើយ។ ភាពស្មោះត្រង់និងការគោរពពាក្យសន្យា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតនៅក្នុងការរស់នៅជាសហគមន៍កាលពីមុន។ ការជួបជុំគ្នានៅតាមគ្រែក្រោមផ្ទះ គឺជាកន្លែងផ្សព្វផ្សាយចំណេះដឹងនិងបទពិសោធន៍ជីវិតដ៏ល្អបំផុតសម្រាប់យុវជន។ សាមគ្គីភាពដែលកើតចេញពីបេះដូងពិតប្រាកដមិនអាចកាត់ថ្លៃបានដោយមាសប្រាក់ ឬទ្រព្យសម្បត្តិណាមួយឡើយក្នុងភូមិ។ ការរស់នៅដោយមានការយោគយល់គ្នាបានជួយឱ្យសហគមន៍ទាំងមូលមានភាពចុះសម្រុងគ្នាយ៉ាងល្អប្រសើរជាទីបំផុត។ ឯទំនាក់ទំនងរវាងអ្នកភូមិនិងវត្តអារាម គឺជាចំណងមិត្តភាពដ៏វិសុទ្ធដែលជួយថែរក្សាវប្បធម៌ខ្មែរឱ្យនៅគង់វង្សជានិច្ច។ ការចូលរួមជួយក្នុងពិធីការនីមួយៗរបស់អ្នកភូមិ គឺជាការបង្ហាញពីទឹកចិត្តនិងសេចក្ដីស្រឡាញ់ដែលគ្មានព្រំដែន។ ភាពសាមញ្ញនៃជីវិតនិងការជួបជុំគ្នាបែបប្រពៃណីបានបង្កើតឱ្យមានភាពសុខដុមរមនានៅក្នុងសង្គមគ្រួសារខ្មែរគ្រប់រូប។ រាល់ពេលមានកិច្ចការងារធំដុំអ្នកភូមិតែងតែផ្ដល់កម្លាំងចិត្ត និងកម្លាំងកាយដើម្បីជួយសម្រេចឱ្យបានជោគជ័យបំផុត។ ការរស់នៅបែបនេះបានធ្វើឱ្យមនុស្សម្នាក់ៗមានអារម្មណ៍ថា ខ្លួនមានតម្លៃនិងមានបង្អែកដ៏រឹងមាំពីអ្នកជុំវិញខ្លួន។ ភាពកក់ក្ដៅដែលកើតចេញពីការសន្ទនាគ្នាដោយផ្ទាល់មាត់ គឺជាថ្នាំទិព្វសម្រាប់ព្យាបាលភាពឯកោក្នុងចិត្តមនុស្ស។ ទំនៀមទម្លាប់នៃការរស់នៅជួបជុំគ្នា គឺជាមរតកដ៏អស្ចារ្យដែលយើងគ្រប់គ្នាត្រូវតែរួមគ្នាថែរក្សាឱ្យបានល្អបំផុត។ ចិត្តដែលពោរពេញដោយសេចក្ដីសប្បុរសបានធ្វើឱ្យអ្នកភូមិរស់នៅជាមួយគ្នាដោយភាពត្រជាក់ត្រជុំនិងមានសេចក្ដីសុខ។ ការផ្ទេរចំណេះដឹងតាមរយៈការនិទានរឿង គឺជាវិធីសាស្ត្រអប់រំដ៏មានប្រសិទ្ធភាពបំផុតសម្រាប់កូនចៅខ្មែរគ្រប់ៗរូប។ ភាពរស់រវើកនៃសកម្មភាពក្នុងភូមិបានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃស្មារតីសាមគ្គីភាពដែលមិនអាចបំបែកបានឡើយ។ ការរស់នៅដោយចេះអត់ឱនឱ្យគ្នាទៅវិញទៅមក គឺជាគន្លឹះដ៏សំខាន់សម្រាប់ការកសាងសង្គមដែលមានភាពសុខដុមរមនាខ្លាំង។ រាល់ការជួបជុំ គឺជាឱកាសមាសសម្រាប់ការរៀនសូត្រពីកំហុសឆ្គង និងការស្វែងរកផ្លូវដើរដ៏ល្អសម្រាប់អនាគតរួមគ្នា។ ភាពស្ងប់សុខក្នុងភូមិឋានកើតចេញពីការយល់ដឹងពីតួនាទី និងភារកិច្ចរបស់បុគ្គលម្នាក់ៗចំពោះសហគមន៍ជុំវិញខ្លួន។ ទំនាក់ទំនងដែលផ្អែកលើភាពស្មោះត្រង់បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាពនៃសហគមន៍ទាំងមូលជានិច្ច។ ការចែករំលែកបទពិសោធន៍ជីវិតឱ្យគ្នាទៅវិញទៅមកជួយឱ្យមនុស្សមានភាពឆ្លាតវៃ និងចេះដោះស្រាយបញ្ហាបានកាន់តែល្អ។ ភាពសាមគ្គីដែលកើតចេញពីការជួបជុំគ្នាបានធ្វើឱ្យសហគមន៍ខ្មែរមានភាពរឹងមាំ និងអាចឆ្លងកាត់រាល់ឧបសគ្គបាន។ ការរស់នៅដោយមានក្តីសង្ឃឹម និងការជួយគ្នាបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរមានន័យនិងមានសេចក្ដីសុខ។ មរតកវប្បធម៌នៃការជួបជុំគ្នា គឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយក្នុងលោកនេះ។ ការសន្ទនាគ្នាដោយមានការគោរព និងការផ្ដល់តម្លៃឱ្យគ្នាបានបង្កើននូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតក្នុងភូមិ។ ភាពជាបងប្អូននិងភាពជាអ្នកជិតខាងល្អ គឺជាគុណតម្លៃដ៏វិសេសវិសាលដែលគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់ជានិច្ច។ រាល់សកម្មភាពជួបជុំគ្នាតែងតែបង្កប់នូវមេរៀនជីវិតដ៏មានតម្លៃសម្រាប់ការអប់រំចិត្តគំនិតឱ្យមានភាពត្រឹមត្រូវ។ កម្លាំងនៃក្ដីស្រឡាញ់ និងការយោគយល់គ្នាបានធ្វើឱ្យសហគមន៍ខ្មែរក្លាយជាកន្លែងដែលគួរឱ្យចង់រស់នៅបំផុតក្នុងលោក។ ការជួបជុំគ្នា គឺជាការតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្នកាលដើម្បីកសាងអនាគតដ៏រុងរឿងសម្រាប់មនុស្សគ្រប់រូប។ សាមគ្គីភាពដែលមិនចេះប្រែប្រួលតាមពេលវេលាបានក្លាយជាអត្តសញ្ញាណដ៏សំខាន់របស់ប្រជាជនខ្មែរតាំងពីបុរាណមក។ ការរស់នៅដោយមានសេចក្ដីថ្លៃថ្នូរ និងការចេះជួយគ្នាគឺជាមាគ៌ាដ៏ល្អបំផុតសម្រាប់ការកសាងសុភមង្គលក្នុងសហគមន៍។ ភាពសុខដុមរមនានៃជីវិតកាលពីមុន គឺជាលទ្ធផលនៃចិត្តដែលចេះចែករំលែក និងការគោរពគ្នាទៅវិញទៅមកដោយស្មោះ។ ការជួបជុំគ្នានៅតាមវាលស្រែនាពេលសម្រាកពីការងារគឺជាពេលវេលាដ៏រីករាយដែលបង្កើននូវភាពស្និទ្ធស្នាលក្នុងចិត្ត។ រាល់ពាក្យសម្ដីដែលបានជជែកគ្នា គឺសុទ្ធតែចេញពីបេះដូងនិងទឹកចិត្តដ៏បរិសុទ្ធដែលចង់ឃើញអ្នកដទៃមានក្ដីសុខ។ ភាពរឹងមាំនៃចំណងមិត្តភាពក្នុងភូមិ គឺជាកម្លាំងការពារដ៏ល្អបំផុតប្រឆាំងនឹងភាពឯកោនិងការបែកបាក់ក្នុងសង្គម។ ការរស់នៅបែបសាមញ្ញតែមានអត្ថន័យជ្រាលជ្រៅ គឺជាគំរូដ៏ល្អសម្រាប់ក្មេងជំនាន់ក្រោយយកទៅអនុវត្តតាមក្នុងជីវិត។ សកម្មភាពដែលមនុស្សគ្រប់គ្នាបានចូលរួមចំណែក បានធ្វើឱ្យសហគមន៍ទាំងមូលមានភាពកក់ក្ដៅ និងរស់រវើកជានិច្ច។ មនោសញ្ចេតនាដែលកើតចេញពីការរួមសុខរួមទុក្ខជាមួយគ្នាបានក្លាយជាចំណងដែលមិនអាចកាត់ផ្ដាច់បានឡើយក្នុងភូមិ។ ការជួបជុំគ្នាមិនត្រឹមតែជាការជជែកគ្នាលេងប៉ុណ្ណោះទេ តែវាគឺជាការកសាងកម្លាំងសាមគ្គីភាពដ៏រឹងមាំ។ ភាពជាម្ចាស់លើវាសនារួមក្នុងសហគមន៍បានធ្វើឱ្យគ្រប់គ្នាមានការទទួលខុសត្រូវខ្ពស់ចំពោះការងារដែលខ្លួនកំពុងធ្វើ។ ការរស់នៅដោយមានការយោគយល់ និងការចេះអធ្យាស្រ័យឱ្យគ្នា គឺជាគុណធម៌ដ៏វិសេសវិសាលបំផុតរបស់ប្រជាជនខ្មែរ។ ភាពស្រស់បំព្រងនៃវប្បធម៌ខ្មែរត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការជួបជុំគ្នា និងការចេះជួយគ្នាទៅវិញទៅមកជានិច្ច។ រាល់ការជួបជុំគ្នាកាលពីមុន គឺជាសក្ខីភាពនៃកម្លាំងសាមគ្គីដែលធ្វើឱ្យខ្មែរមានភាពរុងរឿងនិងសុខសន្តិភាពរហូតមក។ ជារួមមកវិញ ការជួបជុំគ្នាប្រកបដោយមនោសញ្ចេតនាស៊ីជម្រៅ គឺជាមូលដ្ឋានគ្រឹះនៃសេចក្ដីសុខរបស់ពលរដ្ឋខ្មែរ។ ការផ្លាស់ប្តូរពីការជួបជុំដោយកម្លាំងសាមគ្គីនាសម័យមុនមកជាការតភ្ជាប់តាមប្រព័ន្ធឌីជីថលនាពេលបច្ចុប្បន្ននេះ ក៏កំពុងបង្ហាញពីការវិវត្តនៃទំនាក់ទំនងក្នុងសង្គមខ្មែរផងដែរ។ បច្ចុប្បន្ន សហគមន៍បានប្រែប្រួលយ៉ាងខ្លាំងដោយសារឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថលដ៏ទំនើប។ ទំនាក់ទំនងរវាងមនុស្ស និងមនុស្សក្នុងសម័យនេះត្រូវបានភ្ជាប់គ្នាយ៉ាងស្អិតរមួតតាមរយៈបណ្តាញសង្គម។ ការជួបជុំគ្នាឥឡូវនេះមិនចាំបាច់មានវត្តមានផ្ទាល់ឡើយ គឺអាចធ្វើបានតាមរយៈប្រព័ន្ធអនឡាញគ្រប់ពេល។ ក្រុមគ្រួសារជាច្រើនបានបង្កើតក្រុមពិភាក្សានៅក្នុងតេឡេក្រាម និងឆាត ដើម្បីសួរសុខទុក្ខគ្នាពីចម្ងាយជានិច្ច។ ពិភពលោកហាក់ដូចជាកាន់តែរួមតូចទៅៗដោយសារតែយើងអាចមើលឃើញមុខគ្នាតាមរយៈវីដេអូខលជារៀងរាល់ថ្ងៃ។ វត្តមាននៃស្មាតហ្វូនបានក្លាយជាចំណុចកណ្តាលនៃការរស់នៅរបស់មនុស្សគ្រប់វ័យនៅក្នុងសង្គមសម័យថ្មី។ មតិយោបល់ផ្សេងៗត្រូវបានបញ្ចេញយ៉ាងរហ័សទាន់ចិត្តនៅក្រោមការផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក។ ល្បឿននៃព័ត៌មានបានធ្វើឱ្យមនុស្សគ្រប់គ្នាអាចតាមដានព្រឹត្តិការណ៍សង្គមបានភ្លាមៗដោយគ្មានដែនកំណត់។ ទំនាក់ទំនងតាមការផ្ញើសារជួយសន្សំសំចៃពេលវេលាបានច្រើនតែជួនកាលវាខ្វះនូវភាពកក់ក្តៅនិងអារម្មណ៍ពិត។ សកម្មភាពជួបជុំនាពេលបច្ចុប្បន្នជារឿយៗតែងតែមានគោលដៅច្បាស់លាស់សម្រាប់អាជីពនិងមុខជំនួញជានិច្ច។ យុវជនសម័យថ្មីចូលចិត្តជួបជុំគ្នានៅតាមហាងកាហ្វេដែលមានផាសុកភាព និងមានសេវាអ៊ីនធឺណិតដើរលឿន។ ឧបករណ៍តន្ត្រីបុរាណត្រូវបានជំនួសដោយការច្រៀងខារ៉ាអូខេតាមយូធូបដែលមានភាពងាយស្រួលនិងសប្បាយ។ សេវាកម្មចម្អិនម្ហូបត្រូវបានជួលមក ដើម្បីសម្រួលដល់ម្ចាស់ផ្ទះឱ្យមានភាពងាយស្រួលក្នុងពិធីជួបជុំគ្នា។ ឱកាសដែលស្ត្រីជួបជុំគ្នាជជែកលេងក្នុងផ្ទះបាយបានថយចុះដោយសារការប្រើប្រាស់សេវាកម្មខាងក្រៅច្រើន។ មជ្ឈមណ្ឌលនៃការជួបជុំបានផ្លាស់ប្តូរពីក្រោមម្លប់ឈើមកក្នុងសណ្ឋាគារ ឬភោជនីយដ្ឋានលំដាប់ខ្ពស់វិញ។ ភាពឯកជនត្រូវបានផ្ដល់តម្លៃខ្ពស់នៅក្នុងការរស់នៅរបស់មនុស្សសម័យឌីជីថលដែលធ្វើឱ្យមានការបែងចែក។ បាតុភូតនៃការអង្គុយជុំគ្នាស្ងៀមស្ងាត់តែមើលទូរស័ព្ទរៀងៗខ្លួនបានក្លាយជារូបភាពសាមញ្ញទៅហើយ។ ចិត្តគំនិតរបស់មនុស្សម្នាក់ៗហាក់ដូចជាស្ថិតនៅក្នុងពិភពអនឡាញច្រើនជាងការជជែកគ្នាផ្ទាល់មាត់។ រូបភាពដែលបង្ហោះលើបណ្ដាញសង្គមត្រូវបានគេចាត់ទុកថា ជាមធ្យោបាយបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួន។ ការថតរូបស៊ែលហ្វីក្នុងពេលជួបជុំគ្នាបានក្លាយជាកាតព្វកិច្ចមួយដើម្បីបង្អួតពីសកម្មភាពប្រចាំថ្ងៃ។ សម្ពាធការងារ និងពេលវេលាដ៏មមាញឹកធ្វើឱ្យការជួបជុំគ្នាមានរយៈពេលខ្លីនិងកំណត់ម៉ោងច្បាស់លាស់ណាស់។ ជីវិតរស់នៅបែបប្រកួតប្រជែងបានជម្រុញឱ្យមនុស្សម្នាក់ៗមានភាពប្រញាប់ប្រញាល់នៅក្នុងកិច្ចការងារជានិច្ច។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការរៀបចំកម្មវិធីផ្សេងៗឱ្យមានភាពស៊ីវិល័យ និងមានសោភ័ណភាពស្រស់ស្អាត។ ការចែករំលែកបទពិសោធន៍ចំណេះដឹងតាមរយៈសិក្ខាសាលាអនឡាញ គឺជាទម្រង់នៃការជួបជុំបែបថ្មីក្នុងសង្គម។ តម្លៃនៃភាពជិតស្និទ្ធត្រូវបានវាស់វែងតាមរយៈការបញ្ចេញមតិយោបល់ និងការចុចចូលចិត្តនៅលើរូបភាពនានា។ ហាងកាហ្វេទំនើបៗបានក្លាយជាកន្លែងសម្រាប់ធ្វើការ និងជួបជុំពិភាក្សាការងាររបស់យុវជនជំនាន់ក្រោយ។ ស្មារតីសាមគ្គីភាពក្នុងសម័យនេះត្រូវបានបង្ហាញតាមរយៈការចូលរួមចំណែកក្នុងយុទ្ធនាការសង្គមតាមអនឡាញ។ សហគមន៍ឌីជីថលបានផ្ដល់ឱកាសឱ្យមនុស្សដែលមានចំណូលចិត្តដូចគ្នាអាចស្វែងរកគ្នាឃើញយ៉ាងងាយស្រួល។ ភាពងាយស្រួលនៃការកុម្ម៉ង់ម្ហូបតាមកម្មវិធីទូរស័ព្ទបានធ្វើឱ្យការជួបជុំគ្នាកាន់តែមានភាពសាមញ្ញបំផុត។ វត្តអារាមនៅតែជាកន្លែងជួបជុំបែបជំនឿសាសនា ប៉ុន្តែមានការរៀបចំឱ្យកាន់តែមានសណ្ដាប់ធ្នាប់ជាងមុន។ ការរស់នៅក្នុងទីក្រុងដែលមានភាពអ៊ូអរធ្វើឱ្យមនុស្សម្នាក់ៗត្រូវការជួបជុំដែលផ្ដល់នូវភាពស្ងប់ស្ងាត់។ ឥទ្ធិពលនៃវប្បធម៌បរទេសបានជ្រាបចូលទៅក្នុងទម្រង់នៃការជួបជុំគ្នារបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន។ សម្លៀកបំពាក់ និងការតុបតែងខ្លួនត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងរាល់ការជួបជុំគ្នាជាសាធារណៈ។ សេចក្ដីសុខរបស់មនុស្សសម័យថ្មីជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយការទទួលបានការចាប់អារម្មណ៍តាមអនឡាញ។ ប្រព័ន្ធអ៊ីនធឺណិតបានក្លាយជាតម្រូវការចាំបាច់បំផុតដែលមិនអាចខ្វះបានក្នុងទីកន្លែងដែលមានមនុស្សជួបជុំកុះករ។ ការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្ម គឺជាកម្លាំងចលករដ៏សំខាន់ដែលនាំឱ្យមានការប្រមូលផ្ដុំមនុស្សច្រើន។ ភាពជោគជ័យនៃបុគ្គលម្នាក់ៗត្រូវបានគេមើលឃើញ និងចែករំលែកយ៉ាងទូលំទូលាយនៅក្នុងសហគមន៍ឌីជីថលនេះ។ ជម្លោះមតិយោបល់ជារឿយៗកើតឡើងនៅតាមបណ្តាញសង្គមច្រើនជាងការឈ្លោះប្រកែកគ្នាដោយផ្ទាល់មាត់ទៅទៀត។ ការគ្រប់គ្រងពេលវេលាឱ្យបានល្អ គឺជាគន្លឹះដ៏សំខាន់សម្រាប់អ្នកដែលចង់មានតុល្យភាពក្នុងជីវិតនិងការងារ។ ទំនោរនៃការរស់នៅម្នាក់ឯងតែងតែភ្ជាប់ទំនាក់ទំនងតាមអនឡាញដែលកំពុងតែកើនឡើងក្នុងចំណោមមនុស្សវ័យក្មេងៗ។ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យទីកន្លែងជួបជុំគ្នាកាន់តែមានភាពសម្បូរបែប និងមានភាពងាយស្រួល។ ចំណេះដឹងផ្នែកបច្ចេកវិទ្យា គឺជាអាវុធដ៏មានឥទ្ធិពលសម្រាប់ការរស់នៅក្នុងសង្គមដែលមានភាពប្រកួតប្រជែង។ ពិធីមង្គលការសម័យថ្មីត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងមានការច្នៃប្រឌិតខ្ពស់តាមបែបសម័យទំនើប។ ភាពស្មោះត្រង់ក្នុងទំនាក់ទំនងត្រូវបានសាកល្បងដោយសារភាពសម្បូរបែបនៃជម្រើសនៅក្នុងពិភពឌីជីថលនេះ។ ការយល់ដឹងពីសុខភាពផ្លូវចិត្តកាន់តែមានភាពទូលំទូលាយនៅក្នុងការជជែកវែកញែកក្នុងសហគមន៍បច្ចុប្បន្ន។ សកម្មភាពកម្សាន្តតាមបែបប្រពៃណីត្រូវបានកែច្នៃឱ្យមានភាពទាក់ទាញ ដើម្បីទាក់ទាញការចាប់អារម្មណ៍ថ្មីៗ។ ប្រជាជនខ្មែរនៅតែបន្តរក្សានូវទឹកចិត្តសប្បុរសធម៌តាមរយៈការរៃអង្គាសប្រាក់ជួយគ្នាតាមរយៈវីង ឬតាមធនាគារអេប៊ីអេ។ ការប្រើប្រាស់បច្ចេកវិទ្យាជួយឱ្យការងារសហគមន៍សម្រេចបានលទ្ធផលលឿន និងមានតម្លាភាពជាងកាលពីមុន។ ភាពស្និទ្ធស្នាលបែបស៊ីជម្រៅអាចនឹងបាត់បង់ ប្រសិនបើយើងប្រើប្រាស់តែទូរស័ព្ទក្នុងពេលអង្គុយជាមួយគ្នា។ ការបង្កើតខ្លឹមសារវីដេអូកម្សាន្តបានក្លាយជាអាជីពថ្មីដែលទាក់ទាញមនុស្សឱ្យមកជួបជុំគ្នាដើម្បីផលិតវា។ វិស័យអប់រំត្រូវបានផ្លាស់ប្តូរទម្រង់មកជាការរៀនតាមអនឡាញដែលអនុញ្ញាតឱ្យមានការជួបជុំពីគ្រប់ទិសទី។ ភាពងាយស្រួលនៃការធ្វើដំណើរបានធ្វើឱ្យការជួបជុំគ្នារវាងអ្នកនៅទីក្រុង និងជនបទកាន់តែមានភាពញឹកញាប់។ ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូនៗត្រូវប្រឈមនឹងបញ្ហាគម្លាតជំនាន់ដោយសារតែការប្រើប្រាស់បច្ចេកវិទ្យា។ ការជជែកគ្នាអំពីបញ្ហាបរិស្ថានបានក្លាយជាប្រធានបទដ៏ពេញនិយមក្នុងចំណោមយុវជនសម័យឌីជីថលនាពេលនេះ។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិត្រូវបានពង្រីកយ៉ាងទូលំទូលាយតាមរយៈវេទិកានៃបណ្តាញទំនាក់ទំនងសង្គម។ ឥទ្ធិពលនៃអ្នកល្បីល្បាញក្នុងបណ្តាញសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំមតិសាធារណៈជានិច្ច។ ការប្រើប្រាស់ភាសានៅក្នុងទំនាក់ទំនងសម័យថ្មីមានភាពខ្លីខ្លឹមនិងងាយយល់តែជួនកាលខ្វះនូវភាពទន់ភ្លន់។ បច្ចេកវិទ្យាបានជួយឱ្យយើងអាចចងចាំនូវរាល់សកម្មភាពដែលបានធ្វើរួមគ្នាតាមរយៈការរក្សាទុកជារូបភាព។ ភាពឆ្លាតវៃក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជួយឱ្យយើងជៀសផុតពីការបោកប្រាស់ក្នុងសហគមន៍អនឡាញ។ ការរក្សាតុល្យភាពរវាងពិភពពិត និងពិភពឌីជីថលគឺជាបញ្ហាប្រឈមដ៏ធំធេងសម្រាប់មនុស្សម្នាក់ៗនាពេលនេះ។ ទំនាក់ទំនងរវាងអ្នកភូមិផងរបងជាមួយគ្នាមានលក្ខណៈខុសប្លែកពីការរស់នៅតាមភូមិស្រុកកាលពីមុន។ ការប្រើប្រាស់កម្មវិធីបកប្រែជួយឱ្យការជួបជុំគ្នារវាងជនជាតិខ្មែរ និងបរទេសមានភាពរលូននិងយល់ចិត្តគ្នា។ ទំនាក់ទំនងដែលកើតចេញពីការជួបមុខគ្នាផ្ទាល់នៅតែមានតម្លៃមិនអាចជំនួសបានដោយបច្ចេកវិទ្យាណាមួយឡើយ។ ការផ្ដល់ព័ត៌មានត្រឡប់វិញបានលឿនជួយឱ្យការរៀបចំកម្មវិធីជួបជុំគ្នាសម្រេចបានតាមការគ្រោងទុកជានិច្ច។ ការប្រើប្រាស់ទិន្នន័យដើម្បីវិភាគតម្រូវការរបស់សហគមន៍ជួយឱ្យការជួបជុំគ្នាមានអត្ថន័យកាន់តែជ្រាលជ្រៅ។ ភាពច្នៃប្រឌិតក្នុងការរៀបចំកម្មវិធីជួបជុំបានធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ប្លែកភ្នែកនិងប្លែកអារម្មណ៍។ ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានជួយឱ្យយើងមានភាពជឿជាក់ក្នុងការចូលរួមក្នុងកិច្ចពិភាក្សាផ្សេងៗ។ ការប្រើប្រាស់សម្ភារៈទំនើបៗក្នុងជីវិតប្រចាំថ្ងៃបានជួយសម្រួលដល់កិច្ចការងារក្នុងសហគមន៍ឱ្យកាន់តែលឿន។ ទំនាក់ទំនងដែលមានភាពស្មោះត្រង់ និងការយោគយល់គ្នាគឺជាគ្រឹះដ៏សំខាន់សម្រាប់ស្ថិរភាពសង្គមក្នុងសម័យនេះ។ ការអប់រំតាមបែបទំនើបជួយឱ្យយុវជនខ្មែរមានសមត្ថភាពអាចដើរទាន់ការវិវត្តរបស់ពិភពលោកដ៏ឆាប់រហ័សនេះ។ ភាពជាអ្នកដឹកនាំក្នុងសហគមន៍សម័យថ្មីតម្រូវឱ្យមានការយល់ដឹងស៊ីជម្រៅពីបច្ចេកវិទ្យានិងចិត្តសាស្ត្រមនុស្ស។ ទំនាក់ទំនងរវាងគ្រូនិងសិស្សក្នុងសម័យឌីជីថលបានឈានដល់កម្រិតមួយដែលមានភាពបត់បែននិងមានភាពស្និទ្ធស្នាល។ ភាពសម្បូរបែបនៃព័ត៌មានតម្រូវឱ្យយើងមានការត្រិះរិះពិចារណាឱ្យបានច្បាស់លាស់មុននឹងជឿឬចែករំលែកបន្ត។ ទំនាក់ទំនងជាមួយសាច់ញាតិនៅឯនាយឆ្ងាយៗលែងជាបញ្ហាទៀតហើយដោយសារតែមានកម្មវិធីទំនាក់ទំនងទំនើបៗ។ ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់មានភាពស្និទ្ធស្នាលតាមរយៈការលក់ដូរតាមប្រព័ន្ធអនឡាញជានិច្ច។ ភាពរឹងមាំនៃសហគមន៍ខ្មែរនាពេលបច្ចុប្បន្នគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងប្រពៃណីនិងបច្ចេកវិទ្យាទំនើប។ សរុបមក ការជួបជុំនាពេលបច្ចុប្បន្នបានផ្ដល់នូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់សម្រាប់ការរស់នៅបែបថ្មី។